នាពេលបច្ចុប្បន្ននេះ រឿងភាគថៃ និងរឿងកូរ៉េបានក្លាយជាចំណីចក្ខុដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ ភាពល្បីល្បាញនិងការទទួលស្គាល់របស់រឿងទាំងនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការផលិត និងនិន្នាការនៃរឿងខ្មែរ។ រឿងភាគថៃ និងកូរ៉េមានគុណភាពខ្ពស់ ទាំងផ្នែក បច្ចេកទេសថត ការកាត់ត និងសំឡេង ដែលធ្វើឲ្យរូបភាព និងសាច់រឿងមានភាពទាក់ទាញ។ ដូច្នេះ អ្នកផលិតរឿងខ្មែរបានព្យាយាមរៀនសូត្រពីបច្ចេកទេសទាំងនេះដើម្បីកែលម្អគុណភាពរឿងរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។ រឿងខ្មែរមួយចំនួនបានយកលំនាំតាមសាច់រឿងនៃរឿងភាគថៃ និងកូរ៉េ ដូចជាប្រភេទរឿង ស្នេហាយុវវ័យ បែបកំប្លែង មនោសញ្ចេតនា និងរឿងបែបសង្គម។ មិនតែប៉ុណ្ណោះ ការកសាងតួអង្គក៏ត្រូវបានរៀបចំឡើងតាមលំនាំរឿងបរទេសទាំងនោះផងដែរ។ សម្រាប់រឿងថៃ និងកូរ៉េបាននាំមកនូវនិន្នាការម៉ូដសម្លៀកបំពាក់ ការតុបតែងខ្លួន និងម៉ូដសក់ថ្មីៗ។ ដែលត្រូវបានតួអង្គក្នុងរឿងខ្មែរយកមកប្រើប្រាស់ ដើម្បីឲ្យតួអង្គមើលទៅកាន់តែទាន់សម័យ និងស្របតាមនិន្នាការបច្ចុប្បន្ន។ តារាសម្តែងខ្មែរមួយចំនួនបានទទួលឥទ្ធិពលពីតារាថៃ និងកូរ៉េ ទាំងកាយវិការ ការបញ្ចេញអារម្មណ៍ និងរបៀបនិយាយស្តី ដើម្បីឲ្យការសម្តែងមានភាពរស់រវើកនិងទាក់ទាញ។ រឿងភាគជាច្រើនរបស់ខ្មែរបានយកលំនាំតាមរឿងភាគថៃ និងកូរ៉េ ដោយដាក់បញ្ចូលនូវបទចម្រៀងដែលមានខ្លឹមសារទាក់ទងនឹងសាច់រឿង ដើម្បីជួយបង្កើនអារម្មណ៍អ្នកទស្សនា។ យ៉ាងណាមិញ ការទទួលយកឥទ្ធិពលពីបរទេសដោយមិនមានការត្រងត្រាប់ត្រឹមត្រូវ អាចបង្កជាក្តីព្រួយបារម្ភអំពីការបាត់បង់នូវអត្តសញ្ញាណវប្បធម៌ខ្មែរបន្តិចម្តងៗ។ រឿងខ្មែរមួយចំនួនបានផ្តោតខ្លាំងពេកលើសាច់រឿងដែលយកលំនាំតាមបរទេស រហូតមើលរំលងការបកស្រាយរឿងដែលឆ្លុះបញ្ចាំងពី ជីវិតពិតរបស់ប្រជាជនខ្មែរ វប្បធម៌ ប្រពៃណី និងជំនឿ។ ឧទាហរណ៍ រឿងខ្លះបានបង្ហាញពីវប្បធម៌រស់នៅបែបលោកខាងលិច ឬអាស៊ី ដោយមិនបានរៀបរាប់ពីទម្លាប់ប្រពៃណីខ្មែរ ដូចជាការគោរពចាស់ទុំ ឬការរៀបការតាមប្រពៃណីជាដើម។ ការចម្លងតាមដោយមិនបានច្នៃប្រឌិត អាចធ្វើឲ្យរឿងខ្មែរខ្វះភាពទាក់ទាញ ហើយមិនអាចប្រកួតប្រជែងជាមួយរឿងបរទេសបាន។ អ្នកទស្សនាអាចងាយនឹងបាត់បង់ចំណាប់អារម្មណ៍ ដោយសារតែរឿងទាំងនោះមានលក្ខណៈស្រដៀងគ្នាទៅនឹងរឿងដែលពួកគេធ្លាប់មើលរួចទៅហើយ។ យុវវ័យដែលជាអ្នកទស្សនាដ៏សំខាន់ អាចយល់ច្រឡំ និងបាត់បង់ការនិយមចូលចិត្តនូវវប្បធម៌ប្រពៃណីរបស់ខ្លួន ដោយងាកទៅចាប់អារម្មណ៍ខ្លាំងពេកលើវប្បធម៌បរទេស។ ពួកគេអាចទទួលឥទ្ធិពលពីម៉ូដសម្លៀកបំពាក់ របៀបនិយាយស្តី និងទស្សនៈរស់នៅរបស់តួអង្គក្នុងរឿងបរទេស រហូតមើលរំលងតម្លៃវប្បធម៌ខ្មែរ។ ឥទ្ធិពលនៃរឿងថៃ និងរឿងកូរ៉េបានជះឥទ្ធិពលដល់អ្នកនិពន្ធជំនាន់ក្រោយៗតាមរយៈទិដ្ឋភាពវិជ្ជមាន និងអវិជ្ជមាន។ នៅក្នុងនោះអ្នកនិពន្ធជំនាន់ក្រោយបានរៀនសូត្រពីរបៀប កសាងសាច់រឿង ការរៀបចំតួអង្គ និងការសរសេរបទសន្ទនា ពីអ្នកនិពន្ធបរទេស។ ពួកគេបានយកបច្ចេកទេសទាំងនេះមកច្នៃប្រឌិតឲ្យក្លាយជារឿងដែលស័ក្តិសមនឹងបរិបទសង្គមខ្មែរ។ ការចម្លងតាមច្រើនពេក អាចធ្វើឲ្យអ្នកនិពន្ធជំនាន់ក្រោយមិនមានភាពច្នៃប្រឌិតផ្ទាល់ខ្លួន និងខ្វះការយល់ដឹងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន។ សរុបមក ការទទួលយកឥទ្ធិពលពីបរទេស គឺជាកត្តាមួយដ៏ល្អក្នុងការអភិវឌ្ឍគុណភាពរឿងខ្មែរ។ ប៉ុន្តែអ្នកនិពន្ធនិងអ្នកផលិតគួរប្រុងប្រយ័ត្នខ្ពស់ក្នុងការ ចម្រាញ់ និងច្នៃប្រឌិត ឲ្យស្របតាមវប្បធម៌ខ្មែរ ដើម្បីការពារកុំឲ្យបាត់បង់នូវអត្តសញ្ញាណជាតិរបស់ខ្លួន។